ល្បែងរាវបង្កង គឺជាល្បែងកម្សាន្តប្រពៃណីមួយដ៏ល្បីល្បាញរបស់ក្មេងៗខ្មែរ ដែលភាគច្រើនគេនិយមលេងនៅតាមតំបន់ជនបទ ជាពិសេសក្នុងរដូវប្រាំង។ ក្នុងរដូវប្រាំង មានស្រះបឹង និងវាលស្រែជាច្រើនបានរីងស្ងួត ដែលធ្វើឱ្យងាយស្រួលក្នុងការស្វែងរក និងចាប់បង្កង ទើបគេនិយមលេងនៅរដូវនេះ ដីមិនមានសភាពសើម មិនជាប់ភក់ប្រទ្បាក់ដៃ ជើង ពេលលេង។ ល្បែងនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ តែវាក៏ជាការត្រាប់តាមសកម្មភាពប្រចាំថ្ងៃនៃការចាប់បង្កងផងដែរ។ ល្បែងរាវបង្កង អាចលេងបានដោយក្រុម ក្មេងៗចាប់ពី ៣ នាក់ឡើងទៅ នៅទីវាលធំទូលាយ ដូចជាវាលស្រែ ទីធ្លាផ្ទះ ឬកន្លែងណាមួយដែលមានទំហំធំល្មម។ នៅក្នុងល្បែង រាវបង្កង ការបែងចែកតួនាទីគឺមានលក្ខណៈសាមញ្ញ ប៉ុន្តែមានសារៈសំខាន់ណាស់ដើម្បីឱ្យល្បែងដំណើរការទៅបាន។ ជាធម្មតា គេជ្រើសអ្នកលេងម្នាក់ឱ្យធ្វើជា បង្កង សម្រាប់ជុំទីមួយ។ ការជ្រើសរើសអាចធ្វើឡើងដោយការចាប់ឆ្នោត ការរាប់គ្នា ឬការព្រមព្រៀងគ្នាទៅវិញទៅមក។ ក្មេងដែលជា បង្កង នឹងឈរនៅក្នុងតំបន់កំណត់មួយដែលប្រៀបបាននឹង ស្រះ ឬ បឹង។ មិនតែប៉ុណ្ណោះគេអាចប្រើដីស មែកឈើ ឬម្រាមដៃគូសជារង្វង់ នៅតំបន់បង្កង។ ការលេងអាចមានទីតាំងជាក់លាក់មួយ ដូចជាក្បែរដើមឈើ ឬគំនរដីជាដើម ទីធ្លាផ្ទះ ឬវាលស្រែ។ បន្ទាប់ពីការបែងចែកតួនាទីរួចរាល់ហើយ នោះល្បែង រាវបង្កង នឹងឈានចូលដល់ដំណាក់កាល ចាប់ផ្តើម និងការច្រៀង ដែលជាផ្នែកមួយដ៏សំខាន់ និងមានភាពទាក់ទាញបំផុតនៃល្បែងនេះ។ ក្មេងដែលធ្វើជា បង្កង នឹងឈរនៅក្នុងតំបន់ដែលបានកំណត់ទុកជាមុន ដូចជាក្នុងរង្វង់មូលដែលគូសនៅលើដី ឬនៅជ្រុងណាមួយដែលតំណាងឱ្យ ស្រះ ឬ បឹង។ រីឯ អ្នករាវ ទាំងអស់នឹងឈរនៅចម្ងាយបន្តិចពី បង្កង ដែលជាចំណុចចាប់ផ្តើមនៃការរាវ។ អ្នករាវ នឹងចាប់ផ្តើម ដើរយឺតៗ ឬដើរបោះជំហានតូចៗ ឆ្ពោះទៅរកបង្កង ដែលកំពុងឈររង់ចាំ។ ការដើរនេះត្រាប់តាមសកម្មភាពរបស់មនុស្សដែលកំពុងដើររាវរកបង្កងនៅក្នុងទឹក ឬភក់។ ក្នុងពេលកំពុងដើរនោះ អ្នករាវ នឹង ចាប់ផ្តើមច្រៀង ឬបន្លឺសំឡេង តាមបទល្បែងប្រពៃណី។ ទំនុកច្រៀងនេះគឺជាចំណុចសំខាន់ដែលបង្កើតបានបរិយាកាសលេងដ៏រីករាយ និងជាសញ្ញាប្រាប់ថាការរាវរកបានចាប់ផ្តើមហើយ។ ហើយទំនុកច្រៀងដែលគេនិយមច្រៀងជាងគេគឺ រាវបង្កង រាវបង្កង កូនបង្កងនៅឯណា? ពាក្យនេះបង្ហាញពីការស្វែងរកបង្កង និង រាវបង្កង រាវបង្កង កូនបង្កងនៅទីនេះ! ពាក្យនេះបង្ហាញពីការរកឃើញបង្កង ឬការទៅដល់ទីតាំងបង្កង។ ចង្វាក់នៃការច្រៀងអាចលឿន ឬយឺតទៅតាមក្រុមអ្នកលេង ប៉ុន្តែជាទូទៅមានលក្ខណៈបន្លឺសំឡេងរួមគ្នា។ ក្នុងពេលកំពុងច្រៀង និងដើរ ក្មេងៗជា អ្នករាវ ក៏អាចធ្វើ កាយវិការដោយប្រើដៃត្រាប់តាម ការរាវរកបង្កងផងដែរ ដូចជាការយកដៃរាវចុះឡើងក្នុងខ្យល់ ដូចជាកំពុងរាវរកអ្វីមួយនៅក្នុងទឹក ឬដីភក់។ កាយវិការនៃការលេងជួយបង្កើនភាពសប្បាយរីករាយ និងធ្វើឱ្យល្បែងកាន់តែមានភាពរស់រវើក។ ការច្រៀងក្នុងល្បែង រាវបង្កង មិនមែនគ្រាន់តែជាការកម្សាន្តនោះទេ តែវាមានអត្ថន័យ និងមុខងារសំខាន់ៗមួយចំនួនថែមទៀតផង។ បទច្រៀងដើរតួនាទីយ៉ាងសំខាន់ក្នុងការ កំណត់ចង្វាក់ ដើម្បីដឹងពីដំណើរនៃការលេងល្បែង។ តាមរយៈបទភ្លេង និងល្បឿននៃការច្រៀងរួមគ្នា អ្នករាវ អាចកំណត់ល្បឿននៃការដើររបស់ពួកគេឆ្ពោះទៅរក បង្កង។ ប្រសិនបើច្រៀងលឿន អ្នករាវក៏ដើរលឿន នាំឱ្យការដេញចាប់កាន់តែស្វាហាប់។ ប្រសិនបើច្រៀងយឺត ការរាវរកក៏ប្រព្រឹត្តទៅយឺតៗ ដែលបង្កើនការរំពឹងទុក និងភាពរំភើប។ សំឡេងច្រៀងរួមគ្នារបស់ក្មេងៗបង្កើតបាន បរិយាកាសដ៏រីករាយ និងមានភាពរស់រវើក ពេញទីលានលេង។ ភាពសប្បាយរីករាយនេះទាក់ទាញចំណាប់អារម្មណ៍របស់ក្មេងៗដទៃទៀតឱ្យចូលរួមលេង ឬទស្សនា។ ការច្រៀងជាផ្នែកមួយដែលធ្វើឱ្យល្បែងនេះមិនធុញទ្រាន់ និងផ្តល់នូវអនុស្សាវរីយ៍ល្អៗដល់អ្នកលេង។ ពួកគេរៀនធ្វើសកម្មភាពរួមគ្នា ដើម្បីបង្កើតបានជាចង្វាក់តែមួយ និងងាយស្រួលស្វែងរក បង្កង។ ការចូលរួមច្រៀងរួមគ្នានេះបង្ហាញពីស្មារតីក្រុម និងការសហការ ដែលជាជំនាញសង្គមដ៏សំខាន់សម្រាប់ពួកគេ។ បទច្រៀងក្នុងល្បែង រាវបង្កង គឺជាផ្នែកមួយនៃ កេរដំណែលវប្បធម៌ខ្មែរ ដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ តាមរយៈការច្រៀងបទទាំងនេះ ក្មេងៗបានរៀន និងរក្សាបាននូវទម្រង់សិល្បៈមាត់ទ្វារដ៏ចំណាស់នេះ។ វាជាមធ្យោបាយមួយក្នុងការភ្ជាប់ពួកគេទៅនឹងឫសគល់ប្រពៃណី និងអត្តសញ្ញាណជាតិរបស់ខ្លួន។ បទច្រៀងក៏បានដើរតួជា សញ្ញាសម្គាល់ ឬការប្រាស្រ័យទាក់ទងគ្នា រវាងអ្នកលេងនិងអ្នកស្តាប់ផងដែរ។ សរុបមក ការច្រៀងក្នុងល្បែង រាវបង្កង មិនមែនគ្រាន់តែជាការបំពេញពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែវាជាធាតុផ្សំដ៏សំខាន់ដែលធ្វើឱ្យល្បែងនេះមានភាពពេញលេញ បង្កើនអត្ថន័យវប្បធម៌ និងជួយអភិវឌ្ឍជំនាញសង្គម ក៏ដូចជាផ្លូវកាយរបស់ក្មេងៗផងដែរ។ ម្យ៉ាងវិញទៀតការផ្លាស់ប្តូរតួនាទីគឺជាផ្នែកសំខាន់មួយនៃល្បែង រាវបង្កង ដែលធ្វើឱ្យល្បែងនេះមានភាពយុត្តិធម៌ រស់រវើក និងអនុញ្ញាតឱ្យក្មេងៗគ្រប់រូបបានចូលរួមសាកល្បងតួនាទីផ្សេងៗគ្នា។ នៅពេលដែល អ្នករាវ ណាម្នាក់អាច ប៉ះ ឬចាប់ថ្នមៗ បង្កងបាននោះ មានន័យថា បង្កង នោះត្រូវបាន ចាប់ ហើយ។ ក្មេងដែលធ្លាប់ជា បង្កង ហើយទើបតែត្រូវចាប់បាននោះ នឹងត្រូវ ផ្លាស់ប្តូរតួនាទីភ្លាមៗ ទៅជា អ្នករាវ វិញ។ ក្រុមបង្កងដែលគេចាប់បាននឹងចូលរួមជាមួយក្រុម អ្នករាវ ផ្សេងទៀត ដើម្បីស្វែងរក បង្កងថ្មី។ បន្ទាប់មក ក្មេងម្នាក់ទៀតក្នុងចំណោម ក្រុម អ្នករាវ ដែលនៅសល់ នឹងត្រូវបានជ្រើសរើសឱ្យធ្វើជា បង្កង ថ្មីសម្រាប់ជុំបន្ទាប់។ ជួនកាល អ្នកដែលឈរនៅជិតបង្កងដែលត្រូវចាប់បានជាងគេអាចនឹងត្រូវបានជ្រើសរើស។ នៅពេលដែល បង្កង ថ្មីត្រូវបានកំណត់រួចរាល់ហើយ ល្បែងក៏ចាប់ផ្តើមជុំថ្មីម្ដងទៀត ដោយ អ្នករាវ ទាំងអស់ចាប់ផ្តើមច្រៀង និងរាវរក បង្កង ថ្មីនោះ។ ការផ្លាស់ប្តូរតួនាទីនេះមានសារៈសំខាន់ណាស់សម្រាប់ល្បែង រាវបង្កង។ វាផ្តល់ឱកាសដល់ក្មេងៗគ្រប់រូបឱ្យបានសាកល្បងតួនាទីទាំង បង្កង ជាអ្នករត់គេច និង អ្នករាវ ជាអ្នកដេញចាប់។ ការឆ្លាស់តួនាទីគ្នាលេង ធ្វើឱ្យល្បែងមានតុល្យភាព និងមិនមានអ្នកណាម្នាក់លេងតែតួនាទីដដែលៗទ្បើយ។ ការផ្លាស់ប្តូរតួនាទីជួយរក្សាភាពរស់រវើករបស់ល្បែង។ ក្មេងៗមិនងាយនឹងធុញទ្រាន់ទេ ព្រោះពួកគេតែងតែមានឱកាសបានផ្លាស់ប្តូរបទពិសោធន៍។ ហើយតួនាទីបង្កង ជួយអភិវឌ្ឍជំនាញរហ័សរហួន ការគេចវេះ និងការសម្រេចចិត្តរហ័ស។ ចំណែកតួនាទីអ្នករាវ ជួយអភិវឌ្ឍជំនាញតាមដាន ការសហការជាក្រុម ក្នុងការដេញចាប់ និងការសម្របសម្រួលចលនា។ ថែមទាំងជួយបណ្តុះស្មារតីអត់ធ្មត់ និងទទួលខុសត្រូវ ឲ្យក្មេងៗរៀនទទួលយកតួនាទីថ្មីដោយអត់ធ្មត់ និងបំពេញតួនាទីនោះឱ្យបានល្អ។ ដោយសារតែការផ្លាស់ប្តូរតួនាទីនេះ ល្បែង រាវបង្កង អាចបន្តលេងបានជាច្រើនជុំ ដោយមិនចេះរីងស្ងួតនូវភាពសប្បាយរីករាយ និងការចូលរួមរបស់ក្មេងៗឡើយ។ លើសពីនេះទៅទៀតល្បែងរាវបង្កង មិនមែនគ្រាន់តែជាការកម្សាន្តមួយពេលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាល្បែងប្រពៃណីដែលមានតម្លៃជ្រាលជ្រៅ និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់កុមារ ទាំងផ្នែករាងកាយ បញ្ញា និងសង្គម។ ក្នុងពេលរត់គេច ឬដេញចាប់ ក្មេងៗត្រូវចេះប្រុងប្រយ័ត្នក្នុងការបត់បែនខ្លួនប្រាណ ដើម្បីចៀសវាងការដួល ឬបុកគ្នា។ ល្បែង រាវបង្កង គឺជាល្បែងដែលទាមទារឱ្យមានការលេងជាក្រុម ដូច្នេះវាជាមធ្យោបាយដ៏ល្អក្នុងការបណ្តុះបណ្តាលជំនាញសង្គមដល់កុមារ។ ក្នុងនាមជា អ្នករាវ ក្មេងៗត្រូវរៀនសហការគ្នាដើម្បីឡោមព័ទ្ធ ឬចាប់ បង្កង។ ពួកគេរៀនរៀបចំយុទ្ធសាស្ត្រសាមញ្ញៗ រៀនជួយគ្នាទៅវិញទៅមក។ ក្មេងៗត្រូវទំនាក់ទំនងគ្នា ទាំងពាក្យសម្ដី និងកាយវិការ ដើម្បីសម្របសម្រួលសកម្មភាពដេញចាប់ ឬដើម្បីប្រាប់ពីទីតាំងរបស់ បង្កង។ ការលេងជាមួយគ្នាដោយរីករាយជួយពង្រឹងចំណងមិត្តភាព រៀនទទួលយកការឈ្នះ ចាញ់ និងដោះស្រាយបញ្ហាខ្វែងគំនិតគ្នាតូចតាច ដែលកើតមានឡើងក្នុងពេលលេង។ ក្មេងៗរៀនយល់ពីអារម្មណ៍អ្នកដទៃ ពេលខ្លះមិត្តភក្តិចង់ធ្វើជាបង្កង ពេលខ្លះមិនចង់ និងរៀនទទួលខុសត្រូវចំពោះតួនាទីរបស់ខ្លួនក្នុងក្រុម។ ល្បែង រាវបង្កង មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយដ៏សំខាន់នៃកេរដំណែលវប្បធម៌ខ្មែរដែរ។ ល្បែងនេះបានបន្តលេងតាំងពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន។ ល្បែងនេះជួយក្មេងៗឱ្យស្គាល់ និងយល់ដឹងពីទំនៀមទម្លាប់នៃល្បែងកម្សាន្តរបស់ដូនតាពីបុរាណកាលមក។ ឈ្មោះ រាវបង្កង និងសកម្មភាពលេង គឺបានដកស្រង់ចេញពីសកម្មភាពជាក់ស្តែងនៃការរាវរកបង្កងនៅតាមវាលស្រែ ឬបឹងបួរក្នុងរដូវប្រាំង។ តាមរយះល្បែងនេះជួយឱ្យក្មេងៗយល់ដឹងអំពីបរិស្ថានជុំវិញខ្លួន ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ និងសារៈសំខាន់នៃធនធានធម្មជាតិ។ សរុបមក ល្បែង រាវបង្កង មិនត្រឹមតែផ្តល់ភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ល្អៗដល់កុមាររាប់ជំនាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ជំនាញគ្រប់ជ្រុងជ្រោយរបស់ពួកគេ ទាំងរាងកាយ សង្គម និងការយល់ដឹងពីវប្បធម៌ប្រពៃណី។